ទំនៀមទម្លាប់នៃការដាក់ ផ្កា ទៀន និងធូប នៅក្នុងដៃរបស់បុគ្គលស្លាប់ គឺជាកិច្ចមួយដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅបំផុតនៅក្នុងពិធីបុណ្យសពតាមបែបព្រះពុទ្ធសាសនានៅកម្ពុជា។ ពិធីនេះដែរក៏បានបង្ហាញពីជំនឿ ការគោរព និងការដឹងគុណចំពោះអ្នកដែលបានចែកឋានទៅ។ សម្រាប់ ទាន ធូប និងផ្កា ទាំងបីនេះមានអត្ថន័យ នឹងនិមិត្តរូបរៀងៗខ្លួន។ ចំពោះផ្កាគេតែងជ្រើសរើសយកផ្កាឈូកជានិច្ច ឬគេក៏អាចជ្រើសរើសផ្កាប្រភេទផ្សេងៗក៏បាន។ ផ្កាឈូកបានតំណាងឲ្យភាពស្រស់ស្អាត ភាពបរិសុទ្ធ និងភាពផូរផង់នៃជីវិត។ ហើយការដាក់ផ្កាឈូកនៅក្នុងដៃអ្នកស្លាប់ គឺដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ ការគោរព និងការជូនដំណើរអ្នកស្លាប់ទៅកាន់ភពថ្មីដោយសេចក្តីស្ងប់សុខ។ ផ្កាក៏ជានិមិត្តរូបនៃភាពមិនទៀងទាត់របស់ជីវិតផងដែរ ព្រោះផ្កាមានភាពស្រស់ស្អាតត្រឹមមួយរយៈពេលខ្លី រួចក៏ក្រៀមស្ងួតទៅវិញ ដូចគ្នានឹងជីវិតមនុស្សដែរ។ ការដាក់ផ្កា គឺដើម្បីរំលឹកដល់អ្នកនៅរស់អំពីសេចក្តីពិតនៃភាពមិនទៀងទាត់នៃជីវិតផងដែរ។ ហើយវាជាការផ្តល់ជូនចុងក្រោយពីអ្នកនៅរស់ទៅកាន់អ្នកស្លាប់ ដើម្បីបង្ហាញថាពួកគេត្រូវបានគេស្រឡាញ់ និងរំលឹកដល់ជានិច្ច។ ចំំពោះទៀនវិញ ទៀនបានតំណាងឲ្យពន្លឺ ហើយពន្លឺនេះជាពន្លឺនៃប្រាជ្ញា ការយល់ដឹង និងការត្រាស់ដឹងក្នុងព្រះពុទ្ធសាសនា។ ទៀនក៏៏ជានិមិត្តរូបនៃការចាប់ផ្ដើមនិងការបញ្ចប់ឬផុតរលត់នៃជីវិតផងដែរ។ ការដាក់ទៀននៅក្នុងដៃអ្នកស្លាប់ គឺដើម្បីបំភ្លឺផ្លូវដល់វិញ្ញាណរបស់ពួកគេ ឲ្យបានទៅកាន់សុគតិភព ឬភពដ៏ប្រសើរ ដោយមិនមានភាពងងឹតងងល់។ ទៀនក៏ជាជានិមិត្តរូបនៃការលះបង់នូវវត្ថុលោកិយ និងការបោះបង់នូវទុក្ខកង្វល់ទាំងឡាយ។ ចំណែកឯធូបវិញបានតំណាងឲ្យក្លិនក្រអូប ដែលជាក្លិននៃគុណធម៌ និងភាពបរិសុទ្ធ។ ផ្សែងធូបដែលហុយឡើង ត្រូវបានគេជឿថាជាស្ពានភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងវិញ្ញាណ ឬទេវតាជាដើម។ ការអុជធូប ក៏ជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយដំណឹងនៃការចែកឋានរបស់បុគ្គលនោះទៅកាន់វិញ្ញាណទាំងឡាយ និងសុំការការពារពីព្រះមាតាព្រះធរណី ឬវត្ថុសក្តិសិទ្ធិនានាផងដែរ។ ហើយធូប គឺជាគ្រឿងសក្ការៈមួយក្នុងចំណោមគ្រឿងសក្ការៈសំខាន់ៗទាំងបីដែលមានដូចជាទៀន ធូប ផ្កា ដែលប្រើសម្រាប់គោរពបូជាព្រះរតនត្រ័យផងដែរ។ ជាទូទៅ មុនពេលដាក់សពចូលមឈូស ឬពេលតម្កល់សពនៅក្នុងមឈូស គ្រួសារសព ឬព្រះសង្ឃ នឹងរៀបចំ ទៀនមួយគូ ធូបមួយចំនួនតូច និង ផ្កាស្រស់មួយចំនួន ដាក់តម្រៀបគ្នាក្នុងបាតដៃទាំងពីររបស់សពក្នុងទម្រង់ជាការលើកដៃសំពះ។ ទំនៀមទម្លាប់នៃការដាក់ផ្កា ទៀន និងធូបនៅក្នុងដៃបុគ្គលស្លាប់ មិនមែនត្រឹមតែជាពិធីមួយប៉ុណ្ណោះទេ ប៉ុន្តែជាសារដ៏ជ្រាលជ្រៅមួយដែលបង្ហាញពីជំនឿ ការគោរព ការរំលឹកគុណ និងការជូនដំណើរដល់អ្នកស្លាប់ ទៅកាន់សុគតិភពដោយសេចក្តីសុខសាន្តផងដែរ។ ទំនៀមទម្លាប់នៃការដាក់ផ្កា ទៀន និងធូបនៅក្នុងដៃបុគ្គលដែលបានស្លាប់ មិនត្រឹមតែជាផ្នែកមួយដ៏សំខាន់នៃពិធីបុណ្យសពខ្មែរនោះទេ តែវាក៏បានបង្ហាញពីទំនៀមទម្លាប់ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរផងដែរ ។